កម្មវិធីអភិរក្សផ្អែកលើសហគមន៍ គឺជាវិធីសាស្រ្តមួយដែលផ្ដល់សិទ្ធិអំណាច និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានឱ្យចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិនៅក្នុងតំបន់របស់ពួកគេ។ វិធីសាស្រ្តនេះទទួលស្គាល់ថា ការអភិរក្សនឹងមានប្រសិទ្ធភាពខ្ពស់បំផុត នៅពេលដែលប្រជាពលរដ្ឋក្នុងតំបន់ជាអ្នកទទួលផលផ្ទាល់ពីការការពារធនធានទាំងនោះ ហើយមានភាពជាម្ចាស់លើដំណើរការទាំងមូល។ កម្មវិធីអភិរក្សផ្អែកលើសហគមន៍ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ការចូលរួមពីសហគមន៍មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ កម្មវិធីអភិរក្សផ្អែកលើសហគមន៍ គឺជាវិធីសាស្រ្តមួយដែលទទួលស្គាល់យ៉ាងច្បាស់ថា ការអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គឺទាមទារនូវការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍មូលដ្ឋាន។ ដើម្បីធានាបាននូវភាពជោគជ័យ និងផលប្រយោជន៍យូរអង្វែង គោលការណ៍សំខាន់ៗមួយចំនួនត្រូវបានបង្កើតឡើង ដែលផ្ដោតជាសំខាន់លើការផ្ដល់អំណាច និងការលើកកម្ពស់តួនាទីរបស់សហគមន៍ក្នុងការគ្រប់គ្រងធនធានរបស់ពួកគេ។ ការចូលរួមរបស់សហគមន៍ គឺជាស្នូលដ៏សំខាន់បំផុតនៃកម្មវិធី កម្មវិធីអភិរក្សផ្អែកលើសហគមន៍ ព្រោះវាធានាថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គោលដៅមាន សំឡេង និង តួនាទីសម្រេចចិត្ត យ៉ាងពេញលេញនៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការអភិរក្ស។ នេះរួមបញ្ចូលទាំងការរៀបចំផែនការ ការអនុវត្តសកម្មភាពជាក់ស្ដែង និងការតាមដានវាយតម្លៃលទ្ធផល ដែលការចូលរួមនេះមិនមែនត្រឹមតែជាការផ្ដល់ព័ត៌មាន ឬការពិគ្រោះយោបល់ប៉ុណ្ណោះទេ។ ប៉ុន្តែជាការផ្ដល់សិទ្ធិអំណាចពិតប្រាកដដល់សហគមន៍ក្នុងការជ្រើសរើសទិសដៅ និងដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សដោយខ្លួនឯង។ ឧទាហរណ៍ជាក់ស្ដែង សហគមន៍អាចចូលរួមកំណត់តំបន់ហាមឃាត់ការនេសាទ ឬកន្លែងអភិរក្សព្រៃឈើ ដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ផ្ទាល់របស់ពួកគេ។ ភាពជាម្ចាស់មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានូវការប្ដេជ្ញាចិត្តរយៈពេលវែង។ នៅពេលដែលសហគមន៍មានអារម្មណ៍ថា ជាម្ចាស់ពិតប្រាកដលើធនធានទាំងនោះ ពួកគេនឹងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងថែរក្សាវាពីការបំផ្លិចបំផ្លាញ ព្រោះពួកគេយល់ថាការការពារធនធាន គឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ផលប្រយោជន៍ទាំងនោះអាចជាចំណូលពីទេសចរណ៍ធម្មជាតិ ឬការកើនឡើងនូវធនធានជលផលជាដើម។ ដើម្បីលើកទឹកចិត្តសហគមន៍ឱ្យចូលរួមយ៉ាងសកម្ម និងយូរអង្វែង ការចែករំលែកផលប្រយោជន៍ គឺជាកត្តាចាំបាច់ ដោយផលប្រយោជន៍ដែលកើតចេញពីការអភិរក្ស ត្រូវតែត្រូវបាន ចែករំលែកដោយសមធម៌ ក្នុងចំណោមសមាជិកសហគមន៍។ ផលប្រយោជន៍ទាំងនោះអាចជា ការទទួលបានទឹកស្អាត ឬបរិស្ថានល្អប្រសើរ។ នៅពេលប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាក់ស្ដែងពីការខិតខំអភិរក្ស ពួកគេនឹងមានទឹកចិត្តកាន់តែខ្លាំងក្នុងការបន្តគាំទ្រ និងចូលរួមក្នុងកម្មវិធីនេះ។ ការកសាងសមត្ថភាព គឺជាគោលការណ៍ដ៏សំខាន់មួយទៀតដែលផ្ដោតលើការផ្ដល់នូវ ការបណ្ដុះបណ្ដាល និងជំនាញ ចាំបាច់ដល់សហគមន៍ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ការបណ្ដុះបណ្ដាលទាំងនេះអាចរួមបញ្ចូលជំនាញបច្ចេកទេស ជំនាញគ្រប់គ្រង និងជំនាញដោះស្រាយជម្លោះ។ ជាពិសេស ជំនាញធ្វើផែនការសហគមន៍ ដែលការផ្ដល់នូវចំណេះដឹង និងឧបករណ៍ទាំងនេះ ជួយឱ្យសហគមន៍អាចឈរជើងដោយខ្លួនឯងបាន។ និរន្តរភាព គឺជាគោលដៅចុងក្រោយនៃកម្មវិធីអភិរក្សផ្អែកលើសហគមន៍ ដោយគោលការណ៍នេះផ្ដោតលើការលើកកម្ពស់វិធីសាស្រ្តអភិរក្សដែលអាច រក្សាបានយូរអង្វែង ទាំងផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ច។ កម្មវិធីអភិរក្សត្រូវតែផ្ដល់ផលប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន ដោយមិនប៉ះពាល់ដល់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការបំពេញតម្រូវការរបស់ពួកគេ។ វារួមបញ្ចូលទាំងការធានាថាធនធានធម្មជាតិត្រូវបានប្រើប្រាស់ក្នុងកម្រិតមួយដែលអាចស្ដារឡើងវិញបាន និងផលប្រយោជន៍សេដ្ឋកិច្ចដែលកើតឡើងមានស្ថិរភាព។ ឯភាពបត់បែន គឺជាការចាំបាច់ ព្រោះបរិបទសហគមន៍នីមួយៗមានលក្ខណៈខុសប្លែកគ្នា ហើយកម្មវិធីអភិរក្សផ្អែកលើសហគមន៍ ត្រូវតែអនុញ្ញាតឱ្យមាន ការបត់បែន ក្នុងការរចនា និងការអនុវត្ត ដើម្បីឆ្លើយតបទៅនឹងបរិបទជាក់លាក់ តម្រូវការ បញ្ហាប្រឈម និងឱកាសរបស់សហគមន៍នីមួយៗ។ ការអនុញ្ញាតឱ្យមានភាពបែបនេះ ធ្វើឱ្យកម្មវិធីកាន់តែមានប្រសិទ្ធភាពសម្រាប់សហគមន៍នីមួយៗ ដែលបង្កើនឱកាសនៃភាពជោគជ័យ។ គោលការណ៍ទាំងនេះគឺជាគ្រឹះដ៏រឹងមាំសម្រាប់កម្មវិធីអភិរក្សផ្អែកលើសហគមន៍ ដែលជួយធានាថាការខិតខំអភិរក្សមិនត្រឹមតែការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានផងដែរ។ នៅប្រទេសកម្ពុជា កម្មវិធីអភិរក្សផ្អែកលើសហគមន៍ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយក្នុងទម្រង់ផ្សេងៗគ្នា ដើម្បីសម្របទៅតាមលក្ខខណ្ឌភូមិសាស្ត្រ និងធនធានធម្មជាតិរបស់តំបន់នីមួយៗ។ ទម្រង់ទាំងនេះភាគច្រើនមានគោលបំណងផ្ដល់សិទ្ធិអំណាច និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។ សហគមន៍នេសាទ គឺជាទម្រង់មួយដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតនៃកម្មវិធីអភិរក្សផ្អែកលើសហគមន៍នៅកម្ពុជា ជាពិសេសគឺនៅតាមតំបន់ជុំវិញបឹងទន្លេសាប និងតាមបណ្ដោយដងទន្លេធំៗ។ ខ្លឹមសារនៃអនុក្រឹត្យទាំងនេះ គឺស្តីពីការលុបបំបាត់ និងកាត់បន្ថយឡូតិ៍នេសាទឯកជន ដែលបានធ្វើឡើងនៅចន្លោះឆ្នាំ ២០០១-២០០២។ ជាលទ្ធផល ផ្នែកដ៏ធំនៃតំបន់នេសាទដែលពីមុនជាកម្មសិទ្ធិឯកជនត្រូវបានប្រគល់ជូនទៅសហគមន៍មូលដ្ឋានវិញ ដើម្បីគ្រប់គ្រងដោយផ្ទាល់។ គោលបំណងចម្បងគឺទុកតំបន់ទាំងនោះសម្រាប់ប្រជាពលរដ្ឋអាចនេសាទជាលក្ខណៈគ្រួសារនៅក្នុងខេត្ត-រាជធានីជាច្រើនដូចដែលបានបញ្ជាក់ក្នុងអនុក្រឹត្យ។ អនុក្រឹត្យនេះ បង្កើតដោយដោយយកខេត្ត-រាជធានីទាំង១២ រួមមានខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តព្រៃវែង និងខេត្តតាកែវទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ។ គោលបំណងចម្បងនៃការបង្កើតសហគមន៍នេសាទគឺដើម្បី ផ្ដល់សិទ្ធិអំណាច ដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងការពារធនធានជលផលរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ជាមួយគ្នានេះ គោលបំណងមួយទៀតគឺដើម្បី ធានាការនេសាទប្រកបដោយនិរន្តរភាព និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកទាំងស្រុងលើវិស័យនេសាទ។ ដើម្បីសម្រេចបានគោលបំណងសំខាន់ៗរបស់ខ្លួន សហគមន៍នេសាទបានអនុវត្តសកម្មភាពគន្លឹះមួយចំនួន។ ទីមួយ សហគមន៍បានចូលរួមយ៉ាងសកម្មក្នុងការ កំណត់តំបន់ការពារ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់វដ្តជីវិតរបស់ត្រី ដូចជា ព្រៃលិចទឹក រនាស់ ដែលជាទីជម្រកធម្មជាតិសម្រាប់ត្រី ឬ អន្លង់ជ្រៅ ដែលជាកន្លែងត្រីរស់នៅ និងពងកូន ដើម្បីការពារពូជត្រីពងកូន និងទីជម្រកសត្វទឹកផ្សេងៗយ៉ាងមានប្រសិទ្ធភាព។ សមាជិកសហគមន៍បានរួមគ្នាបង្កើតក្រុមសម្រាប់ ការល្បាត និងត្រួតពិនិត្យ ដើម្បីទប់ស្កាត់រាល់ការនេសាទខុសច្បាប់ ដែលរួមមានការឆក់ត្រី ការប្រើប្រាស់ថ្នាំពុល ឬការរំលោភបំពានផ្សេងៗនៅក្នុងតំបន់គ្រប់គ្រងរបស់ពួកគេ។ សហគមន៍បានរួមគ្នាកំណត់ច្បាប់ និងបទបញ្ជាផ្ទៃក្នុង យ៉ាងច្បាស់លាស់ស្ដីពីប្រភេទឧបករណ៍នេសាទដែលត្រូវបានអនុញ្ញាតតាមលក្ខខណ្ឌនៃការនេសាទ និងការដាក់ទណ្ឌកម្មចំពោះអ្នកល្មើស។ ក្រៅពីការគ្រប់គ្រងសហគមន៍ក៏ទទួលបានការគាំទ្រក្នុងការអភិវឌ្ឍជំនាញដែលពាក់ព័ន្ធនឹងវិស័យជលផលដូចជា ការកែច្នៃជលផលត្រី ការបង្កើនគុណភាពផលិតផលនេសាទ ឬការស្វែងរកទីផ្សារបន្ថែម។ បច្ចុប្បន្ន មានសហគមន៍នេសាទប្រមាណ ៥១៦ កន្លែង ត្រូវបានបង្កើតឡើងទូទាំងប្រទេសកម្ពុជាដែលគ្របដណ្ដប់ទាំងតំបន់ទឹកសាប និងតំបន់សមុទ្រ។ ការរីកចម្រើននេះបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល និងសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពសម្រាប់បច្ចុប្បន្ន និងអនាគត។ ចំណែកសហគមន៍ព្រៃឈើ គឺជាទម្រង់ដ៏សំខាន់មួយដែលផ្ដល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើក្នុងតំបន់របស់ពួកគេ។ សហគមន៍ព្រៃឈើជាធម្មតាស្ថិតនៅក្រោមការគ្រប់គ្រង និងគាំទ្រពីស្ថាប័នរដ្ឋបាលព្រៃឈើ ឬក្រសួងបរិស្ថាន ដើម្បីធានាការអនុវត្តស្របតាមច្បាប់ និងគោលនយោបាយរបស់រដ្ឋ។ គោលបំណងចម្បងនៃការបង្កើតសហគមន៍ព្រៃឈើគឺ ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើដែលកំពុងកើតមានយ៉ាងគំហុក ព្រមទាំង លើកកម្ពស់ការដាំដុះឡើងវិញ នូវដើមឈើនៅក្នុងតំបន់ដែលរងការខូចខាត។ ជាមួយគ្នានេះ គោលបំណងបន្ទាប់បន្សំរួមមានការ បង្កើនការយល់ដឹង ដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃព្រៃឈើ និងការ ផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ដល់សហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព។ ដើម្បីសម្រេចបានគោលបំណងរបស់ពួកគេ សហគមន៍ព្រៃឈើបានអនុវត្តសកម្មភាពសំខាន់ៗមួយចំនួន។ ជាដំបូង សហគមន៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់ព្រំប្រទល់ព្រៃឈើសហគមន៍ឱ្យបានច្បាស់លាស់ និងរៀបចំផែនការគ្រប់គ្រង។ ផលិតផលទាំងនោះអាចរួមមានអុស ធ្យូង ផ្លែឈើ បន្លែព្រៃ ឬជ័រ ដែលជាប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋ។ បន្ទាប់មក សមាជិកសហគមន៍បានចូលរួមយ៉ាងសកម្មក្នុងការល្បាត និងការការពារព្រៃឈើពីបទល្មើសផ្សេងៗដូចជាការកាប់ឈើខុសច្បាប់ ការបរបាញ់សត្វព្រៃ និងការឆេះព្រៃ។ លើសពីនេះ សហគមន៍បានរៀបចំ និងអនុវត្តសកម្មភាពដាំដើមឈើឡើងវិញនៅក្នុងតំបន់ព្រៃឈើដែលរងការខូចខាត ដើម្បីជួយស្ដារឡើងវិញនូវគម្របព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី។ ក្រៅពីការគ្រប់គ្រងព្រៃឈើ សហគមន៍ក៏បានស្វែងរកប្រភពចំណូលផ្សេងៗដែលកើតចេញពីព្រៃឈើប្រកបដោយនិរន្តរភាពដូចជាការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន មានសហគមន៍ព្រៃឈើជាង ១៥០ ទីតាំងត្រូវបានបង្កើតឡើងទូទាំងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៥៥,៥៦៨ ហិកតា។ នេះបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នារវាងរដ្ឋាភិបាល និងសហគមន៍ក្នុងការគ្រប់គ្រង ដើម្បីអភិរក្សធនធានព្រៃឈើសម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ និងអនាគត។ រីឯសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាទម្រង់មួយដែលប្រើប្រាស់សក្ដានុពលនៃ ធនធានធម្មជាតិ និង វប្បធម៌ ក្នុងតំបន់ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈពេលដែលប្រាក់ចំណូលត្រូវបានចែករំលែកដល់សហគមន៍មូលដ្ឋាន និងប្រើប្រាស់សម្រាប់កិច្ចការអភិរក្សបរិស្ថាន។ គោលបំណងសំខាន់នៃការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះគឺ ដើម្បីបង្កើតឱកាសការងារ និងប្រភពចំណូលថ្មីសម្រាប់សហគមន៍មូលដ្ឋាន។ វាក៏មានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីបរិស្ថាន និងវប្បធម៌ក្នុងចំណោមភ្ញៀវទេសចរ និងសហគមន៍ផ្ទាល់ព្រមទាំងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិនេះផងដែរ។ ដើម្បីសម្រេចបានគោលបំណងរបស់ពួកគេ សហគមន៍ទេសចរណ៍ធម្មជាតិបានអនុវត្តសកម្មភាពសំខាន់ៗមួយចំនួន។ សហគមន៍បានរៀបចំកញ្ចប់ដំណើរកម្សាន្តយ៉ាងទាក់ទាញ ដែលរួមបញ្ចូលសកម្មភាពប្លែកៗដូចជា ការដើរព្រៃ ទស្សនាសត្វព្រៃ ជិះទូកតាមព្រែក ឬទន្លេ ទស្សនាទឹកជ្រោះធម្មជាតិដ៏ស្រស់ស្អាត និងការស្នាក់នៅជាមួយប្រជាពលរដ្ឋ។ បន្ទាប់មក ដើម្បីធានាគុណភាពសេវាកម្ម សហគមន៍បានបណ្ដុះបណ្ដាលសមាជិករបស់ខ្លួនឱ្យក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានចំណេះដឹងស៊ីជម្រៅអំពីបរិស្ថាន ជីវៈចម្រុះ និងវប្បធម៌ក្នុងតំបន់។ លើសពីនេះ សហគមន៍បានលើកកម្ពស់ការអនុវត្តការគ្រប់គ្រងសំរាម និងអនាម័យនៅតាមតំបន់ទេសចរណ៍នានា ដើម្បីរក្សាបាននូវបរិស្ថានស្អាត។ ប្រព័ន្ធមួយត្រូវបានដាក់ចេញដើម្បីធានាថាចំណូលដែលបានមកពីវិស័យទេសចរណ៍ត្រូវបានបែងចែកយ៉ាងត្រឹមត្រូវទៅដល់សមាជិកសហគមន៍ និងត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់ការអភិវឌ្ឍសហគមន៍ ក៏ដូចជាកិច្ចការអភិរក្សបរិស្ថានផងដែរ។ នៅប្រទេសកម្ពុជា មានឧទាហរណ៍ល្បីៗជាច្រើននៃសហគមន៍ទេសចរណ៍ធម្មជាតិដែលបានអភិវឌ្ឍន៍ដោយជោគជ័យ និងបានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ។ ជាក់ស្ដែង សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយសារតែមានទឹកជ្រោះដ៏ស្រស់ស្អាត និងទេសភាពព្រៃឈើដ៏ត្រកាល។ ចំណែកឯ សហគមន៍ទេសចរណ៍ធម្មជាតិជីផាត ក្នុងខេត្តកោះកុង គឺផ្ដោតសំខាន់លើសកម្មភាពផ្សងព្រេងក្នុងព្រៃ និងឱកាសទស្សនាសត្វព្រៃកម្រ ដែលទាក់ទាញអ្នកចូលចិត្តធម្មជាតិ។ មួយវិញទៀត សហគមន៍ទេសចរណ៍ធម្មជាតិព្រែកទាល់ នៅបឹងទន្លេសាប គឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វស្លាបកម្រជាច្រើនប្រភេទ ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អសម្រាប់អ្នកស្រឡាញ់ការទស្សនាសត្វស្លាប។ ក្រៅពីនេះ សហគមន៍ទេសចរណ៍ធម្មជាតិទឹកជ្រោះច្រកល្អៀង ស្ថិតនៅខេត្តពោធិ៍សាត់ ក៏ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយផងដែរ។ មិនតែប៉ុណ្ណោះ សហគមន៍ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺក៏កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងសកម្ម ដើម្បីក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយផ្សេងទៀតនៅពេលអនាគត។ សហគមន៍ទេសចរណ៍ធម្មជាតិទាំងនេះមិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ក្រៅពីទម្រង់សហគមន៍នេសាទ និងសហគមន៍ព្រៃឈើ នៅកម្ពុជាក៏មានការបង្កើតនូវ តំបន់ការពារគ្រប់គ្រងដោយសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថានផងដែរ។ គោលបំណងចម្បង គឺដើម្បីផ្ដល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ការពារសំខាន់ៗរបស់រដ្ឋដូចជា ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជាដើម។ នេះធ្វើឱ្យសហគមន៍ក្លាយជាដៃគូដ៏សំខាន់ក្នុងការថែរក្សាអភិរក្ស។ ដើម្បីសម្រេចបានគោលបំណងរបស់ពួកគេ តំបន់ការពារគ្រប់គ្រងដោយសហគមន៍ បានអនុវត្តសកម្មភាពសំខាន់ៗមួយចំនួន។ ជាបឋម សហគមន៍ និងមន្ត្រីឧទ្យានុរក្សបានធ្វើការល្បាតរួមគ្នាជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបរិស្ថាន។ បន្ថែមពីលើកិច្ចការការពារ សហគមន៍ក៏បានស្វែងរក និងអនុវត្តជម្រើសជីវភាពដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់សមាជិករបស់ខ្លួន។ សកម្មភាពសំខាន់មួយទៀត គឺការផ្សព្វផ្សាយ ការអប់រំ ដើម្បីបង្កើនការយល់ដឹងដល់សមាជិកសហគមន៍អំពីសារៈសំខាន់នៃតំបន់ការពារ និងតួនាទីរបស់ពួកគេក្នុងការអភិរក្ស។ បច្ចុប្បន្ន មានតំបន់ការពារគ្រប់គ្រងដោយសហគមន៍ជិត ២០០ កន្លែងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋ។ ជាទូទៅ ទម្រង់កម្មវិធីអភិរក្សផ្អែកលើសហគមន៍ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរុករានលើធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនដែលទាមទារការគាំទ្របន្តពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពរយៈពេលវែងនៃកម្មវិធីទាំងនេះ។ កម្មវិធីអភិរក្សផ្អែកលើសហគមន៍បានផ្ដល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយ ដែលមិនត្រឹមតែសម្រាប់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍មូលដ្ឋានផ្ទាល់ផងដែរ។ អត្ថប្រយោជន៍ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងភាពធន់ និងនិរន្តរភាព។ កម្មវិធីនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស ព្រោះសហគមន៍មានការយល់ដឹងស៊ីជម្រៅអំពីបរិស្ថានក្នុងតំបន់របស់ពួកគេ និងមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារធនធានដែលពួកគេពឹងផ្អែកសម្រាប់ជីវភាពរស់នៅ។ វាជួយលើកកម្ពស់ជីវភាពរស់នៅ ដោយផ្ដល់ឱកាសសេដ្ឋកិច្ចថ្មីៗ និងធ្វើឱ្យប្រសើរឡើងនូវប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។ កម្មវិធីនេះបង្កើនការយល់ដឹង និងការប្ដេជ្ញាចិត្ត តាមរយៈការអប់រំ និងការចូលរួមផ្ទាល់ ដែលជួយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការអភិរក្ស និងមានឆន្ទៈចូលរួមការពារដោយស្ម័គ្រចិត្ត។ ពង្រឹងអភិបាលកិច្ចមូលដ្ឋាន ដោយលើកកម្ពស់សមត្ថភាពរបស់សហគមន៍ក្នុងការគ្រប់គ្រងធនធានរបស់ពួកគេ និងដោះស្រាយបញ្ហាផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះជួយកាត់បន្ថយជម្លោះ រវាងសហគមន៍ និងអាជ្ញាធរ ឬក្រុមអភិរក្សដទៃទៀត ដោយសារមានការចូលរួមពីគ្រប់ភាគីក្នុងការសម្រេចចិត្ត និងការអនុវត្ត ដែលនាំឱ្យវាកាន់តែប្រសើរ។ ទោះបីជាកម្មវិធីអភិរក្សផ្អែកលើសហគមន៍ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនក្ដី ក៏ការអនុវត្តរបស់វានៅតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារការយកចិត្តទុកដាក់ និងដំណោះស្រាយសមស្របជាបន្តបន្ទាប់។ បញ្ហាប្រឈមទីមួយគឺ ជម្លោះផ្ទៃក្នុងសហគមន៍ ដែលអាចកើតឡើងដោយសារតែភាពខុសគ្នានៃផលប្រយោជន៍រវាងសមាជិកសហគមន៍ ជាពិសេសនៅពេលមានការបែងចែកធនធានមិនសមធម៌ ឬនៅពេលដែលសមាជិកខ្វះការឯកភាពគ្នាលើការសម្រេចចិត្តសំខាន់ៗ។ ជម្លោះបែបនេះអាចធ្វើឱ្យចុះខ្សោយនូវកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពនៃការអភិរក្សយ៉ាងខ្លាំង។ កម្មវិធីជាច្រើនតែងតែប្រឈមមុខនឹងកង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ឬនយោបាយពីសំណាក់រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ។ ការគាំទ្រមិនគ្រប់គ្រាន់នេះធ្វើឲ្យកម្មវិធីមិនអាចដំណើរការបានពេញលេញ និងមិនអាចសម្រេចគោលដៅដែលបានកំណត់ឡើយ។ សម្ពាធពីខាងក្រៅ ព្រោះកម្មវិធីអភិរក្សតែងតែរងសម្ពាធពីការរំលោភបំពានដោយក្រុមហ៊ុនធំៗ ឬអ្នកមានអំណាច និងក្រុមជនល្មើសដែលពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។ សម្ពាធទាំងនេះអាចបង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ និងធ្វើឱ្យការងារអភិរក្សកាន់តែស្មុគស្មាញ។ កង្វះសមត្ថភាព ដោយសហគមន៍មួយចំនួនអាចខ្វះខាតចំណេះដឹង ជំនាញ ឬធនធានគ្រប់គ្រាន់ក្នុងការគ្រប់គ្រង។ ជាពិសេសការអនុវត្តសកម្មភាពអភិរក្សប្រកបដោយប្រសិទ្ធភាព ដែលនេះអាចរួមបញ្ចូលទាំងការគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្តច្បាប់ ឬការដោះស្រាយបញ្ហាផ្សេងៗ។ តាមរយៈការផ្លាស់ប្តូរគោលនយោបាយ ឬច្បាប់ដោយមិនបានពិគ្រោះយោបល់នឹងផ្ដល់ព័ត៌មានគ្រប់គ្រាន់ជាមួយសហគមន៍អាចប៉ះពាល់ដល់សិទ្ធិ និងតួនាទីរបស់ពួកគេនៅក្នុងដំណើរការអភិរក្ស។ ការផ្លាស់ប្តូរអាកាសធាតុ ដែលមានផលប៉ះពាល់ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ឬការប្រែប្រួលសីតុណ្ហភាព អាចបង្កើនសម្ពាធលើធនធានធម្មជាតិដែលមានស្រាប់ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែលំបាក និងទាមទារឱ្យមានការសម្របខ្លួនថ្មីៗ។ បញ្ហាប្រឈមទាំងអស់នេះទាមទារឱ្យមានការគាំទ្រជាបន្តបន្ទាប់ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃកម្មវិធីអភិរក្សផ្អែកលើសហគមន៍នាពេលអនាគត។